ការជួបជុំគ្នាឡើងវិញជាមួយមិត្តភក្តិ ក្រុមគ្រួសារ ឬអ្នកស្គាល់គ្នា បន្ទាប់ពីមិនបានជួបគ្នាយូរ គឺជាឱកាសដ៏ពិសេសមួយដែលពោរពេញទៅដោយភាពកក់ក្តៅ និងការនឹករលឹក។ ហើយរបៀបដែលយើងស្វាគមន៍គ្នា បានបង្ហាញពីតម្លៃនៃទំនាក់ទំនង និងការយកចិត្តទុកដាក់របស់យើងចំពោះគ្នានិងគ្នា។ នៅពេលយើងជួបនរណាម្នាក់ដែលអវត្តមានយូរ យើងគួរតែប្រើពាក្យសម្ដីដែលបង្ហាញពីអារម្មណ៍រីករាយ និងការចង់ដឹងសុខទុក្ខរបស់ពួកគេ។ ជាទូទៅ យើងនៅតែប្រើពាក្យ "ជម្រាបសួរ" ឬ "សួស្តី" ដដែល ប៉ុន្តែអាចបន្ថែម "បង" ឬ "ប្អូន" ទៅតាមវ័យ ដើម្បីបង្ហាញពីភាពស្និទ្ធស្នាល និងការគោរពគ្នា។ ពាក្យ “ជម្រាបសួរ” ឬ “សួស្តី” ទោះបីជាស្ដាប់ទៅសាមញ្ញ ប៉ុន្តែវាបង្កប់នូវអត្ថន័យជ្រាលជ្រៅប្រៀបដូចការគោរព សេចក្តីស្រឡាញ់ និងការចងសម្ព័ន្ធភាពក្នុងសង្គម។ ជាក់ស្ដែង ដូចជាឃ្លាថា រីករាយណាស់ដែលបានជួបគ្នាម្តងទៀត វាបង្ហាញយ៉ាងច្បាស់ពីអារម្មណ៍រីករាយរបស់យើងទៅកាន់ពួកគេ។ វាជាការត្រឹមត្រូវណាស់ ក្នុងការប្រើពាក្យទាំងអស់នេះ នៅពេលដែលបានជួបគ្នាឡើងវិញ បន្ទាប់ពីបានបែកគ្នាជាយូរ។ មិនតែប៉ុណ្ណោះ វាក៏ជាការបញ្ជាក់ថាវត្តមានរបស់ពួកគេពិតជាសំខាន់សម្រាប់យើងដែរ។ រីឯសំណួរបែប តើបង ប្អូនសុខសប្បាយជាទេ? វាជាសំណួរដ៏សំខាន់មួយនៅពេលដែលយើងបានជួបគ្នា។ ការសួរបែបនេះ បង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ពួកគេ បន្ទាប់ពីមិនបានជួបគ្នាអស់រយៈពេលជាយូរ។ យើងក៏អាចបន្តដោយសួរថា "ដូចជាមមាញឹកពីការងារណាស់ឥឡូវ?" ឬ "សួរពីនេះ ពីនោះ" ដើម្បីអោយការសន្ទនាវាកាន់តែស៊ីជម្រៅ។ យើងក៏អាចនិយាយពាក្យថា ដូចបាត់យូរ នឹកខ្លាំងណាស់ ជាពាក្យដែលអាចប្រើបាន ជាពិសេសសម្រាប់មិត្តភក្តិជិតស្និទ្ធ ឬក្រុមគ្រួសារ បងប្អូនជីដូនមួយជាដើម។ ព្រោះវាបានបង្ហាញពីការនឹករលឹក និងការបាត់ដំណឹងពីគ្នាទៅវិញទៅមកក្នុងរយៈពេលយូរ ហើយបង្កើតបានជាបរិយាកាសស្និទ្ធស្នាលភ្លាមៗ។ កាន់តែពិសេសជាងពាក្យពេចន៍ គឺកាយវិការក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាញពីអារម្មណ៍របស់យើងនៅពេលជួបគ្នាឡើងវិញដែរ។ ឧទាហរណ៍ ការសំពះចំពោះមនុស្សវ័យចំណាស់ ឬអ្នកដែលគួរគោរព មិនថាយើងខានជួបគ្នាយូរប៉ុណ្ណាទេ ការសំពះ នៅតែជាកាយវិការចាំបាច់បំផុត។ ពីព្រោះការសំពះ បង្ហាញការគោរពចំពោះអ្នកស្មើគ្នា ឬចំពោះអ្នកដែលមានអាយុច្រើន បងប្អូន អ៊ំ ពូមីង ឬអ្នកដែលមានឋានៈខ្ពស់ជាង។ ការសំពះបន្ទាប់ពីអវត្តមានយូរ បង្ហាញថាយើងនៅតែចងចាំពីតម្លៃនៃវប្បធម៌ និងការគោរពចំពោះពួកគាត់ដែលត្រលប់មកវិញ។ ឯការចាប់ដៃវិញ គឺប្រើចំពោះមិត្តភក្តិជិតស្និទ្ធ ឬអ្នកដែលមានវ័យស្របាលគ្នា ហើយការចាប់ដៃគ្នាអាចជារឿងធម្មតា ជាពិសេសក្នុងចំណោមបុរសៗ។ ការចាប់ដៃអាចអមភ្ជាប់ជាមួយនឹងស្នាមញញឹមយ៉ាងរីករាយ ឬការទះស្មាគ្នាស្រាលៗ ដើម្បីបង្ហាញពីភាពស្និទ្ធស្នាល និងភាពកក់ក្ដៅ។ ម្យ៉ាងវិញទៀត ការញញឹម និងកាយវិការស្និទ្ធស្នាលផ្សេងទៀត មិនថាយើងប្រើពាក្យអ្វី ឬកាយវិការបែបណាទេ ស្នាមញញឹម គឺជារឿងសំខាន់បំផុត។ សកម្មភាពទាំងអស់នេះ វាធ្វើឱ្យបរិយាកាសកាន់តែរីករាយ និងបង្ហាញពីភាពស្មោះត្រង់របស់យើងទៅកាន់ពួកគេ។ បើសម្រាប់មនុស្សស្រី ឬមិត្តភក្តិជិតស្និទ្ធខ្លាំង ការអោបស្រាលៗក៏អាចកើតមានផងដែរ ដោយបង្ហាញពីការនឹករលឹកយ៉ាងជ្រាលជ្រៅរវាងគ្នាទៅវិញទៅមក។ សរុបមក ការស្វាគមន៍បន្ទាប់ពីខានជួបគ្នាយូរ គឺជាពេលវេលាដ៏មានតម្លៃដើម្បីរំលឹកអនុស្សាវរីយ៍ចាស់ៗ និងបង្កើតចំណងមិត្តភាព ឬទំនាក់ទំនងគ្រួសារឱ្យកាន់តែរឹងមាំឡើងវិញ។